ក្នុងប្រទេសកម្ពុជាចំណេះដឹងរបស់សិស្សបានមកពីការបង្រៀនរបស់ឪពុកម្តាយនិងលោកគ្រូអ្នកគ្រូ។ ដោយឪពុកម្តាយជាអ្នកមានគុណទីមួយរីឯលោកគ្រូ អ្នកគ្រូជាអ្នកមានគុណទីពីរដែលបានបង្ហាត់បង្រៀនយើងតាំងពីថ្នាក់តូចៗរហូតដល់ថ្នាក់ធំ។ លោកគ្រូ និងអ្នកគ្រូ គឺជាអ្នកអប់រំដែលមានតួនាទីសំខាន់បំផុតក្នុងការបណ្តុះបណ្តាល កសាងសមត្ថភាព បង្ហាត់បង្រៀន និងចងក្រងអនាគតដល់សិស្សានុសិស្ស។ ពួកគេមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែបានផ្ញើនូវគុណធម៌ ទម្លាប់ល្អ និងការណែនាំដ៏មានតម្លៃក្នុងជីវិតរបស់សិស្សៗ។ ដូចនេះលោកពិតជាមានគុណធំធេងណាស់បន្ទាប់ពីឪពុកម្តាយ ហើយលោកក៏ចំណាយពេលវេលារបស់លោកមិនថានៅក្នុងម៉ោងបង្រៀនក្តីនិងមានពេលខ្លះទៀតលោកក៏ចំណាយពេលផ្ទាល់ខ្លួនរបស់លោកផងដែរ។ ក្នុងនាមយើងជាសិស្ស ដើម្បីបង្ហាញការដឹងគុណដល់លោកគ្រូ អ្នកគ្រូ យើងអាចមានជាកាដូរដើម្បីផ្តល់ឲ្យពួកគាត់។ យើងអាចទិញជាសៀវភៅធ្វើជាកាដូរក៏បាន តាមការចូលចិត្តអានរបស់គាត់។ យើងក៏អាចសរសេរជាកាត ថ្លែងអំណរគុណដល់ពួកគាត់ក៏បាន ដោយសរសេរដោយដៃផ្ទល់ក្នុងការបង្ហាញក្តីស្រឡាញ់។ ហើយមានមនុស្សមួយចំនួនចូលចិត្តសារ ឬសំបុត្រដែលសរសេរដោយដៃ ព្រោះវាមាននិមិត្តរូបជ្រាលជ្រៅជាងការផ្ញើរសាតាមរយៈទូរស័ព្ទ។ ម្យ៉ាងវិញទៀតអាចឲ្យផ្កាដែលមានន័យជានិមិត្តសញ្ញានៃការគោរព ដឹងគុណរបស់សិស្សទៅកាន់គ្រូក៏បាន។ ផ្កាមិនថាតិចក្តីច្រើនក្តីឱ្យតែក្នុងនាមយើងជាសិស្សបានជូនគាត់ គាត់ពិតជារំភើប និងទទួលបានភាពកក់ក្តៅអំពីសិស្ស។ ការជូនកាដូរនេះមិនថាសិស្សដែលបានរៀនចប់ពីលោកគ្រូ អ្នកគ្រូឬក៏កំពុងរៀនជាមួយក្តីក៏អាចជូនកាដូរទៅកាន់លោកគ្រូ អ្នកគ្រូបានដែរ។ បន្ថែមពីនេះមានវិធីសាស្រ្តមួយទៀតគឺពិធីនិស្សិតសូត្រកំណាព្យរំលឹកគុណគ្រូ និងជូនកន្រ្តកផ្កា កូនស្រីអាចសូត្រកំណាព្យក្តីជាចម្រៀនក្តីដែលអាចបង្ហាញពីក្តីគោរព និងដឹងគុណទៅលោកគ្រូ អ្នកគ្រូ។ ក្នុងករណីមួយអាចធ្វើកម្មវិធីតូចៗ សម្រាប់ការរំលឹកគុណដល់ពួកគាត់។ ដូច្នេះធ្វើពិធីគរុគុណ ឬ ការរំលឹកគុណគ្រូនេះស្មើរ និងការដឹងគុណនិងការគោរពគុណឪពុកម្តាយយើងទាំងអស់គ្នាអញ្ចឹងដែរ។ នៅមានវិធីជាច្រើនទៀតតាមអ្វីដែលសិស្សគ្រប់រូបអាចធ្វើទៅបាន ដូចជាការទិញជារបស់ហូប ដែលជំនួយសុខភាព របស់ឆ្ងាញ់ៗ។ ការជូនជាសម្លៀកបំពាក់ដែលសិក្កសមទៅលោកគ្រូអ្នកគ្រូ។ ករណីបើយើងមិនមានជាថវិការសម្រាប់ចំណាយទិញរបស់ផ្សេងទេ យើងអាចទៅលេងនិងសួរសុខទុក្ខទៅកាន់គាត់ក៏បានដែរ។ ពេលខ្លះយើងអាចផ្ញើរសាតាមរយៈទូរស័ព្ទទៅកាន់លោកគ្រូអ្នកគ្រូ ដើម្បីសួរសុខទុក្ខគាត់។ ការដឹងគុណនេះមិនមែនជាអ្វីដែលលោកគ្រូអ្នកគ្រូតម្រូវឱ្យសិស្សគ្រប់ត្រូវតែធ្វើនោះទេ គឺក្នុងនាមយើងជាសិស្សត្រូវធ្វើជាការគោរពនិងដឹងគុណ។ ការ រំលឹកអំណរគុណ មិនចាំបាច់រង់ចាំឱកាសពិសេសដូចថ្ងៃបញ្ចប់ឆ្នាំសិក្សា ឬថ្ងៃទិវាគ្រូនោះទេ។ ការរំលឹកអំណរគុណអាចធ្វើបានរៀងរាល់ថ្ងៃ តាមរយៈពាក្យសប្បាយរីករាយ ការស្តាប់ដោយក្តីគោរព និងចិត្តស្មោះត្រង់។ លោកគ្រូ អ្នកគ្រូគឺជាអ្នកជួយបើកទ្វារអនាគត ស្របពេលដែលពួកគាត់ខិតខំផ្តល់អំណោយចំណេះដឹង និងបំផុសគំនិតដល់និស្សិតជារៀងរាល់ថ្ងៃ។ កាដូរទាំងនេះមិនមែនសម្រាប់ជំនួសគុណគ្រូទេ ប៉ុន្តែជាសញ្ញា ដែលបង្ហាញពីចិត្តគោរព និងការចងចាំរបស់សិស្ស ដែលគ្មានថ្ងៃភ្លេច។